នៅក្នុងប្រទេសកម្ពុជា មានជំនឿជាច្រើនអំពីរឿងអរូបី និងអបិយជំនឿ ដែលចាស់ៗជំនាន់ដើមបានប្រាប់កូនចៅតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់។ ហើយប្រជាជនខ្មែរគ្រប់ជំនាន់តែងតែប្រកាន់ភ្ជាប់នូវជំនឿនោះ ហើយមិនអនុវត្តនូវអ្វីដែលគេបានហាមមិនអោយប្រព្រឺត្តនោះទេ។ មិនមែនប្រជាពលរដ្ឋគ្រប់រូបសុទ្ធតែប្រកាន់ខ្ជាប់នូវជំនឿទាំងនោះទេ ក៏មានមួយចំនួនគេមិនជឿ និងបំពានផងដែរ។ ដោយឡែកមានជំនឿមួយដែលចាស់ៗតែងតែហាមកូនចៅ និងប្រាប់ជានិច្ចនោះគឺ ហាមកាត់ក្រចក ឬសក់នៅពេលយប់។ ជំនឿជាផ្នែកមួយនៃការរស់នៅប្រចាំថ្ងៃដែលបញ្ជាក់ពីភាពគោរព ការប្រុងប្រយ័ត្ន និងការទាក់ទងរវាងមនុស្សជាមួយធម្មជាតិ ព្រមទាំងអានុភាពអរូបី។ ព្រមទាំងជួយការពារពីគ្រោះថ្នាក់ ដូចជាការប្រើប្រាស់ឧបករណ៍កាត់សក់ នៅកំឡុងពេលងងឹតនាពេលយប់ដែលនាំឲ្យមនុស្សអាចមានរបួសបាន។ ការប្រើរបស់មុតស្រួច នៅពេលយប់ដូចជា កាំបិត កន្ត្រៃ ឬឧបករណ៍មុតផ្សេងៗក្នុងការកាត់សក់ និងក្រចក វាមិនមានសុវត្ថិភាពនោះទេ។ បើកាត់សក់ ឬក្រចកនៅពេលយប់ ដោយពន្លឺមិនគ្រប់គ្រាន់ អាចកើតមានការកាត់ខុស ធ្វើឲ្យរបួស ។ ហើយក្រចក និងសក់ជាផ្នែកដែលអាចបង្កជំងឺបើមិនដោះស្រាយចេញដោយត្រឹមត្រូវ ងាយឆ្លងមេរោគផ្សេងផងដែរ។ អញ្ចឹងហើយ ជំនឿនេះបានកើតឡើងជាមធ្យោបាយកំណត់សកម្មភាពមួយចំនួនក្នុងពេលយប់ ដើម្បីការពារមនុស្សមិនឲ្យទាក់ទាញគ្រោះថ្នាក់ និងសុខភាព។ ចំណែកចំពោះខាងអបិយជំនឿវិញ ចាស់ៗជឿថាដោយសារពេលយប់គឺជាពេលដែលកម្លាំងអមនុស្ស ឬកម្លាំងអាថ៌កំបាំងមានឬទ្ធានុភាព។ យ៉ាងណាមិញ គេជឿថាអាចមានអារក្ស និងអមនុស្សមកយកបំណែកសក់ និងក្រចកនោះទៅ គឺប្រៀបដូចជាការបោះចោល ឬផ្ទេរអំណាចរបស់ខ្លួនឯង ទៅកាន់ពួកគេទាំងនោះអញ្ចឹង។ មួយវិញទៀត បើតាមជំនឿខ្មែរចាស់ៗជឿថាពេលយប់ជាពេលដែលបាប ដូចនេះកុំធ្វើអ្វីដែលពាក់ព័ន្ធនឹងរាងកាយ និងសិទ្ធិផ្ទាល់ខ្លួន។ ជំនឿនេះជួយបង្រៀនឲ្យមនុស្សមានវិន័យក្នុងការរស់នៅ កំណត់ពេលវេលាសមរម្យសម្រាប់សកម្មភាពក្នុងថ្ងៃ។ ការគោរពនិងធ្វើតាមជំនឿដែលចាស់ៗបានប្រាប់ គឺបង្ហាញពីការប្រុងប្រយ័ត្នក្នុងជីវិតប្រចាំថ្ងៃ ដូចជា បង្ហាញពីការចាប់អារម្មណ៍លើសុវត្ថិភាព និងសុខភាព។ ហើយជំនឿនេះក៏ជួយឲ្យមនុស្សគោរពចំពោះពេលវេលាសម្រាក និងសកម្មភាពប្រចាំថ្ងៃ។ ជាជំនឿដែលគ្រួសារប្រើសម្រាប់បង្រៀនកូនចៅឲ្យចេះបែងចែកពេលវេលា ស្ងៀមស្ងាត់ពេលយប់ កុំរញ៉េរញ៉ៃ ឬធ្វើអ្វីដែលរំខានគេ។ ហើយជំនឿបែបនេះជាសញ្ញាបង្ហាញពីអត្តសញ្ញាណជាតិកម្ពុជាដែលមានប្រពៃណីវិន័យ អធ្យាស្រ័យ និងមានសីលធម៌។ ជាឧទាហរណ៍នៃវិធីសាស្ត្របញ្ចូលជំនឿជាមួយការពិតក្នុងជីវិត ដើម្បីអភិរក្សសង្គមឲ្យរឹងមាំ នូវជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។ សរុបជារួមជំនឿនេះ គឺបានដាស់តឿនមនុស្សទាំងផ្នែកវិទ្យាសាស្ត្រ និងអបិយជំនឿបុរាណផងដែរ។